វិធីធ្វើដំណាប់ស្វាយស្ងួត គឺជាការកែច្នៃផ្លែស្វាយខ្ចីឱ្យទៅជាចំណីអាហារដែលអាចរក្សាទុកបានយូរ។ ដំណាប់ស្វាយនេះមានរសជាតិជូរអែមឆ្ងាញ់ ដែលមនុស្សគ្រប់វ័យចូលចិត្តទទួលទាន។ គ្រឿងផ្សំសម្រាប់ធ្វើមានដូចជា សាច់ស្វាយ ២គីឡូក្រាម ទឹកត្រាំស្វាយ ១លីត្រកន្លះ កំបោរ ១ស្លាបព្រាបាយ ស្ករស ១គីឡូកន្លះ និងអំបិលកន្លះស្លាបព្រាបាយ។ ចំពោះរបៀបធ្វើ ដំបូងយកស្វាយកែវរមៀតមកចិតសំបកចេញឱ្យស្អាត។ បើសិនជាយើងចង់បានរស់ជាតិផ្អែម ជ្រើសរើសស្វាយដែលចាស់ បើចង់បានរសជាតិជូផ្អែមយើងអាចដាក់ស្វាយខ្ចីលាយបាន។ បន្ទាប់ពីចិតសំបកវាស្អាតអស់ហើយ យកវាទៅលាងទឹកឱ្យបានស្អាតល្អ ហើយពុះវាជាចំណិតធំៗល្មម។ ចំំណិតស្វាយនៅពេលពុះរួចមានរាងធំ ប៉ុន្ដែនៅពេលក្រៀមស្វិតទៅវានឹងមានទំហំតូចល្មម។ ក្រោយពីពុះវាជាដុំៗរួចហើយ យើងយកវាទៅលាងទឹកម្ដងទៀត ហើយសម្រក់ទឹកចេញឱ្យអស់។ ជំហានបន្ទាប់ យកស្វាយដែលបានលាងរួចទៅត្រាំទឹកកំបោរ តែបើសិនមិនចង់ត្រាំជាមួយទឹកកំបោរក៏បានដែរ គ្រាន់តែវាជ្រាយខ្លាំងនៅពេលយកទៅកូរជាមួយស្ករ។ យ៉ាងណាមិញ នៅពេលដែលយកវាទៅហាលថ្ងៃឱ្យស្ងួតគឺវាមានសភាពរឹងល្មមដូចត្រាំទឹកកំបោរដែរ។ តែត្រូវចាំថា បើចង់បានសាច់ស្វាយស្វិតខ្លាំងចាំយកស្វាយទៅត្រាំនឹងទឹកកំបោរ តែបើមិនចង់ទេអាចត្រាំទឹកធម្មតាបាន។ បន្ទាប់ពីត្រាំរួចហើយ យើងយកស្វាយដាក់ចូលឆ្នាំង ឬខ្ទះ ហើយចាក់ស្ករសចូល រួចយកទៅដាក់កូរនៅលើចង្ក្រាន្តដែលប្រើភ្លើងមធ្យម។ បន្ទាប់ពីកូរស្វាយជាមួយស្ករសឱ្យរលាយចូលគ្នាសព្វហើយ យើងចាក់អំបិលចូលដើម្បីឱ្យស្វាយមានរសជាតិផ្អែមមុត។ យើងកូរវាបន្តរហូតដល់២០នាទី ឱ្យស្វាយមានសភាពថ្លាល្មម។ ជាបន្ទាប់ យើងស្រង់ស្វាយចេញពីទឹកស្ករនោះមកសម្រស់ទឹកចេញឱ្យអស់។ នៅពេលដែលស្វាយចុះត្រជាក់ហើយ យើងយកស្វាយទៅរៀបដាក់ចាន ឬដាក់ថាសដើម្បីយកទៅហាលថ្ងៃ រយៈពេល២ថ្ងៃឱ្យស្វាយស្ងួតល្អ។ ក្រោយពេលហាលស្ងួតហើយ យើងអាចយកទៅញ៉ាំបានជាកាស្រេច។